ការសម្ដែងកំប្លែងនៅកម្ពុជា គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ។ តាមរយៈការសម្ដែងនោះដែរ ទាំងអ្នកសម្ដែង និងទស្សនិកជនបានរួមចំណែកធ្វើឲ្យសិល្បៈកំប្លែងនៅមាន ប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ននេះ។ មិនថានៅក្នុងកម្មវិធីទូរទស្សន៍ ឬនៅលើបណ្ដាញសង្គមទេ កំប្លែងតែងតែដើរតួយ៉ាងសំខាន់ក្នុងការបន្ធូរ អារម្មណ៍តានតឹង និងផ្ដល់ភាពសប្បាយរីករាយដល់មនុស្សម្នាជាច្រើន។ ការសម្ដែងកំប្លែងនៅកម្ពុជាមិនត្រឹមតែជាការនិយាយលេងសើចដើម្បីទាញយកសំណើចប៉ុណ្ណោះទេ តែវាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការឆ្លុះបញ្ចាំងពីបញ្ហាសង្គមទូទៅផងដែរ។ តាមរយៈការសម្ដែងកំប្លែង អ្នកទស្សនាអាចមើលឃើញពីការពិតដ៏ជូរចត់នៃសង្គមដោយមិនមាន អារម្មណ៍ធុញទ្រាន់ ឬស្មុគស្មាញ។ ឧទាហរណ៍ជាក់ស្ដែងមួយចំនួនរួមមាន ការលេងសើចពីបញ្ហាជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករដូចជា តម្លៃស្រូវធ្លាក់ចុះ បញ្ហាទឹកជំនន់ ឬបញ្ហាខ្វះទឹកធ្វើស្រែជាដើម។ ក្រៅពីបញ្ហាជីវភាព កំប្លែងក៏បានលើកឡើងពីបញ្ហាអនាម័យ សុខភាព និងការអប់រំផងដែរ។ យើងអាចឃើញការលេងសើចពីការញ៉ាំអាហារកខ្វក់ដោយមិនបានប្រយ័ត្ន ដែលនាំឲ្យមានជំងឺឆ្លង ឬការលេងសើចពីការប្រើប្រាស់សម្ភារប្លាស្ទិកហួសហេតុ ដែលប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ បញ្ហាក្នុងគ្រួសារដូចជាជម្លោះឪពុកម្ដាយ និងកូន បញ្ហាអំពើហិង្សាក្នុងគ្រួសារ ឬការលែងលះគ្នា ក៏ត្រូវបានគេយកមកសម្ដែងធ្វើជារឿងកំប្លែងដើម្បីផ្ដល់ជាសារអប់រំផងដែរ។ ក្នុងន័យនេះ កំប្លែងគឺជាឧបករណ៍មួយដើម្បីដាស់តឿន និងរំលឹកដល់ទស្សនិកជនឲ្យគិតគូរពីបញ្ហាទាំងនោះ។ ការសម្ដែងកំប្លែងលើប្រធានបទរសើប តម្រូវឲ្យអ្នកសម្ដែងមានភាពវៃឆ្លាត និងប្រុងប្រយ័ត្នខ្ពស់។ ពួកគេត្រូវដឹងពីរបៀបនិយាយ និងកាយវិការដែលមិនប៉ះពាល់ដល់អារម្មណ៍ ឬប្រមាថមើលងាយដល់អ្នកណាម្នាក់។ វិធីដែលគេប្រើញឹកញាប់គឺការបង្វែរប្រធានបទរសើបឲ្យក្លាយជាការលេងសើចបែបស្រាលៗ និងអប់រំ។ ឧទាហរណ៍ដូចជា ការលេងសើចអំពីអបិយជំនឿ ឬការជឿលើរឿងមិនសមហេតុផល គឺគេមិនមែនលេងសើច ដើម្បីចំអកដល់ជំនឿរបស់បុគ្គលណាម្នាក់នោះទេ តែគេចង់បង្ហាញពីផលវិបាកនៃការជឿដោយងងឹតងងល់។ អ្នកសម្ដែងកំប្លែងដែលមានជំនាញតែងប្រើការលេងសើចបែបហួសចិត្ត និងការសម្ដែងបែបតួកំប្លែង ដើម្បីបង្ហាញពីបញ្ហាទាំងនោះ។ ពួកគេដើរតួជាតួអង្គដែលរងគ្រោះ ឬជាតួអង្គដែលបង្កបញ្ហាដើម្បីឲ្យអ្នកទស្សនាមើលឃើញពីទង្វើខុសឆ្គងរបស់ខ្លួន។ ការសម្ដែងបែបនេះអាចឲ្យអ្នកទស្សនាយល់ពីសារអប់រំដោយមិនមានអារម្មណ៍ថាគេកំពុងត្រូវគេស្ដីបន្ទោស ឬបង្រៀនឡើយ។ នៅកម្ពុជា ក្រុមកំប្លែងដែលមានប្រជាប្រិយភាព និងបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនមានច្រើន។ ក្នុងចំណោមនោះ ក្រុមកំប្លែងនាយពាក់មី និងក្រុមកំប្លែងនាយកុយ គឺជាក្រុមដែលទទួលបានការគាំទ្រខ្លាំងជាងគេ។ ក្រុមកំប្លែងនាយពាក់មី តែងតែយកបញ្ហាជីវភាពរបស់ប្រជាកសិករតាមជនបទមកធ្វើជារឿងកំប្លែង។ ពួកគេសម្ដែងតួជាអ្នកស្រែ ចំណាកស្រុក ឬជាអ្នកជួញដូរតូចតាចដែលជួបប្រទះនឹងបញ្ហាផ្សេងៗ។ តាមរយៈការសម្ដែងរបស់ពួកគេ ទស្សនិកជនអាចឃើញពីការពិតនៃជីវភាពនៅតាមជនបទ ដែលជួនកាលពោរពេញដោយភាពលំបាក តែពួកគេតែងរកវិធីដោះស្រាយបញ្ហានោះដោយភាពឆ្លាតវៃ និងកំប្លែង។ ចំណែកឯក្រុមកំប្លែងនាយកុយវិញ គេតែងតែលើកយកបញ្ហាអនាម័យ សុខភាព និងបញ្ហាផ្សេងៗនៅក្នុងសង្គមមកធ្វើជាប្រធានបទកំប្លែង។ ពួកគេបានបង្ហាញពីសារអប់រំតាមរយៈការសម្ដែងបែបហួសចិត្ត ដោយលេងសើចពីទម្លាប់អាក្រក់របស់មនុស្សមួយចំនួន ដូចជាការបោះសំរាមផ្ដេសផ្ដាស ឬការមិនចូលចិត្តទៅមន្ទីរពេទ្យពេលមានជំងឺជាដើម។ ការលេងសើចរបស់ពួកគេមិនបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍អាក់អន់ស្រពន់ចិត្តនោះទេ តែផ្ទុយទៅវិញ វាបានធ្វើឲ្យពួកគេសើចផង គិតផង។ សរុបមក ការសម្ដែងកំប្លែងមិនត្រឹមតែជាការផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម និងផ្ដល់ជាសារអប់រំដ៏មានតម្លៃ ដល់អ្នកទស្សនាផងដែរ។